រឿងនិទានខ្មែរសម្រាប់កុមារសម័យទំនើប មិនត្រឹមតែជារឿងនិទានដែលផ្ដល់ការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបង្រៀនមេរៀនអប់រំល្អៗដល់កុមារផងដែរ។ ខាងក្រោមនេះ គឺជារឿងនិទានខ្មែរខ្លះៗ ដែលពេញនិយម និងស័ក្តិសមសម្រាប់កុមារសម័យថ្មី។ ដែលមានដូចជា រឿងព្រេងទាក់ទងនឹងសត្វ គឺជាប្រភេទរឿងដែលងាយស្រួលយល់ និងទាក់ទាញចំណាប់អារម្មណ៍កុមារបំផុត។ តាមរយៈតួអង្គសត្វ កុមារអាចរៀនអំពីគុណធម៌ ដូចជាការតស៊ូ អត់ធ្មត់ និងសាមគ្គីភាព។ រឿងទន្សាយនិងអណ្ដើក រឿងនេះបង្រៀនកុមារអំពីសារៈសំខាន់នៃការតស៊ូ អត់ធ្មត់ និងមិនមើលងាយអ្នកដទៃ។ កុមារអាចរៀនថា ការខិតខំប្រឹងប្រែងជាប់លាប់ អាចនាំមកនូវភាពជោគជ័យ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ។ រីឯរឿងខ្លាធំចាញ់ប្រាជ្ញាកណ្ដុរ រឿងនេះបង្ហាញពីតម្លៃនៃប្រាជ្ញា និងការគិតរហ័ស។ កុមារអាចរៀនថា ទំហំមិនមែនជារឿងសំខាន់ទេ តែគំនិតនិងការដោះស្រាយបញ្ហាទើបជារឿងសំខាន់។ រឿងព្រេងអប់រំ និងបែបកំប្លែង រឿងប្រភេទនេះ មិនត្រឹមតែធ្វើឱ្យកុមារសើចសប្បាយប៉ុណ្ណោះទេ ថែមទាំងមានមេរៀនជ្រាលជ្រៅសម្រាប់ពួកគេផងដែរ។ ចំណែករឿងលោកតាអាចារ្យ និងក្មួយប្រុស រឿងនេះបង្ហាញពីភាពកំប្លុកកំប្លែងរបស់លោកតា និងក្មេងប្រុស ដែលតែងតែមានគំនិតប្លែកៗ។ រឿងនេះបង្រៀនកុមារអំពីភាពវៃឆ្លាត និងភាពកំប្លុកកំប្លែងក្នុងការដោះស្រាយបញ្ហា។ ដោយឡែករឿងនិទានដែលទាក់ទងនឹងវប្បធម៌ខ្មែរ រឿងប្រភេទនេះ ជួយឱ្យកុមារបានស្វែងយល់ពីប្រវត្តិសាស្ត្រ ជំនឿ និងទំនៀមទម្លាប់ខ្មែរ។ ហើយរួមមានដូចជា រឿងរាមាយណៈខ្មែរ រឿងនេះមានលក្ខណៈពិសេសក្នុងការបង្ហាញពីភាពក្លាហាន និងសេចក្ដីល្អ។ ការសម្រួលរឿងនេះ អាចជួយឱ្យកុមារងាយស្រួលយល់ និងរៀនអំពីវីរភាពរបស់តួអង្គក្នុងរឿង។ រឿងនិទានពីប្រាសាទអង្គរវត្ត កុមារអាចស្វែងយល់ពីប្រវត្តិសាស្ត្រ និងរឿងព្រេងដែលទាក់ទងនឹងប្រាសាទដ៏អស្ចារ្យនេះ។ ហើយរឿងនេះជំរុញឱ្យពួកគេចាប់អារម្មណ៍និងស្រឡាញ់បេតិកភណ្ឌជាតិរបស់ខ្លួន។ មួយវិញទៀត វិធីសាស្រ្តក្នុងការនិទានរឿងសម្រាប់កុមារសម័យទំនើប គឺការប្រើប្រាស់សម្លេងខ្ពស់ទាប និងកាយវិការសមរម្យ អាចធ្វើឱ្យរឿងកាន់តែរស់រវើក។ សួរសំណួរទៅកុមារ ជួយឱ្យកុមារមានចំណែកក្នុងការនិទានរឿង។ ឧទាហរណ៍ តើទន្សាយគិតថាម៉េច? ឬ តើអណ្ដើកនឹងធ្វើអ្វីបន្តទៀត?។ ការប្រើប្រាស់ឧបករណ៍ឌីជីថល ដូចជាការបង្ហាញរូបភាព ឬវីដេអូរឿងនិទានគំនូរជីវចលខ្លីៗ អាចធ្វើឱ្យពួកគេចាប់អារម្មណ៍កាន់តែខ្លាំង។ ហើយចំណុចសំខាន់ៗដែលអ្នកគួរដឹង អ្នកនិពន្ធដើម រឿង ទន្សាយ និងអណ្ដើក ដើមឡើយមានប្រភពមកពីប្រទេសក្រិក ដែលគេជឿថាបាននិពន្ធដោយ អេសុប ដែលមានជីវិតក្នុងអំឡុងឆ្នាំ៦២០-៥៦៤ មុនគ្រិស្តសករាជ។ រឿងនិទានរបស់គាត់ភាគច្រើនសុទ្ធតែប្រើតួអង្គសត្វ ដើម្បីបង្ហាញពីមេរៀនសីលធម៌ និងអប់រំមនុស្ស។ ការចងក្រងនៅកម្ពុជា រឿង ទន្សាយ និងអណ្ដើក ត្រូវបានបញ្ចូលទៅក្នុង ប្រជុំរឿងព្រេងខ្មែរ ដែលជាការប្រមូលផ្ដុំរឿងព្រេងបន្តពីមាត់មួយទៅមាត់មួយ។ សម្រាប់សៀវភៅ ប្រជុំរឿងព្រេងខ្មែរ គឺត្រូវបានចងក្រងដោយគណៈកម្មការមួយក្រុមរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ រឿងនេះមានខ្លឹមសារអប់រំដ៏ល្អ ដែលបង្រៀនកុមារថា ការព្យាយាមនិងការអត់ធ្មត់ អាចនាំមកនូវជ័យជម្នះ ទោះបីជាយើងមានសមត្ថភាពទាបជាងគេក៏ដោយ។ ចំណែកឯភាពអំនួតនិងការធ្វេសប្រហែស អាចនាំឱ្យយើងបរាជ័យ។ រឿងនិទានក្នុងសៀវភៅទាំងនេះត្រូវបានបង្កើតឡើងដើម្បីបង្រៀនមេរៀនអប់រំ និងគោលការណ៍សីលធម៌។ រឿងជាច្រើនផ្ដោតលើសារៈសំខាន់នៃការរស់នៅក្នុងជីវិតប្រកបដោយគុណធម៌ ភាពស្មោះត្រង់ និងការធ្វើជាមនុស្សល្អក្នុងសង្គម។ រឿងនិទានជាច្រើនលើកតម្កើងតម្លៃនៃប្រាជ្ញា និងការដោះស្រាយបញ្ហាយ៉ាងវៃឆ្លាត តាមរយៈស្ថានភាពកំប្លែង។ តាមរយៈរឿងនិទានទាំងនេះ អ្នកនិពន្ធលើកទឹកចិត្តឱ្យអ្នកអានគោរពអ្នកដទៃ ជៀសវាងពីភាពអំនួត និងរស់នៅជាមួយគ្នាដោយសន្តិភាព។ សៀវភៅទាំងនេះផ្ដល់នូវទស្សនៈមួយចំហៀងទៅក្នុងតម្លៃវប្បធម៌ខ្មែរ និងគោលការណ៍ព្រះពុទ្ធសាសនា ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរអស់ជាច្រើនសតវត្សរ៍។ មួយវិញទៀតអត្ថប្រយោជន៍ និងចំណេះដឹងពីសៀវភៅរឿងនិទានខ្មែរគឺ ការយល់ដឹងពីវប្បធម៌ និងអក្សរសិល្ប៍ខ្មែរ។ ដែលមានដូចជា រក្សាទុកបេតិកភណ្ឌ សៀវភៅទាំងនេះជួយថែរក្សារឿងព្រេងនិទានបុរាណរបស់ខ្មែរ ដែលជាកេរដំណែលវប្បធម៌ដ៏សំខាន់។ បង្កើនចំណេះដឹង អ្នកអានអាចយល់ដឹងពីជំនឿ ប្រពៃណី និងរបៀបរស់នៅរបស់សង្គមខ្មែរពីសម័យមុន។ មេរៀនជីវិត រឿងនិទានទាំងនេះបង្រៀនកុមារអំពី សីលធម៌ យុត្តិធម៌ ភាពស្មោះត្រង់ និង សេចក្ដីក្លាហាន។ គិតពិចារណា រឿងនិទានអាចជំរុញឱ្យកុមារចេះគិតពិចារណាលើលទ្ធផលនៃទង្វើរបស់តួអង្គនីមួយៗ និងធ្វើការសម្រេចចិត្តល្អ។ ភាពច្នៃប្រឌិត ការស្ដាប់រឿងនិទានក៏អាចជួយពង្រីកការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិតរបស់កុមារផងដែរ។ សរុបមក សៀវភៅរឿងនិទានខ្មែរ មិនត្រឹមតែផ្ដល់ការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏សំខាន់សម្រាប់ អប់រំសីលធម៌ បណ្ដុះគំនិតវៃឆ្លាត និង រក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ សម្រាប់មនុស្សជំនាន់ក្រោយ។